ក្រុមឃ្លាំមើលសហគមន៍ និងកម្មវិធីគាំទ្រដោយស្ម័គ្រចិត្តផ្សេងទៀត ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសន្តិសុខនៅតាមមូលដ្ឋាន។ គំនិតផ្តួចផ្តើមទាំងនេះបង្ហាញពីកិច្ចសហការដ៏រឹងមាំរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ។ ក្រុមឃ្លាំមើលសហគមន៍ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាសន្តិសុខនៅតាមមូលដ្ឋាន។ ម្យ៉ាងវិញទៀត ក្រុមទាំងនេះត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ និងមានតួនាទីច្បាស់លាស់។ ក្រុមតាមដានសហគមន៍ត្រូវបានរៀបចំនៅកម្រិតភូមិ ឬតំបន់ស្នាក់នៅដោយមានការចូលរួមដោយផ្ទាល់ពីប្រជាពលរដ្ឋ។ គោលបំណងចម្បងនៃការបង្កើតក្រុមទាំងនេះគឺ ដើម្បីគាំទ្រសុវត្ថិភាពក្នុងសហគមន៍របស់ពួកគេ។ ក្រុមឃ្លាំមើលគឺជា ភ្នែក និងត្រចៀករបស់សហគមន៍ ដែលជួយឃ្លាំមើលសកម្មភាពនានាដែលកើតឡើងក្នុងតំបន់។ សមាជិកក្រុមឃ្លាំមើលសហគមន៍ដែលជាអ្នកស្ម័គ្រចិត្តធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយប៉ូលិស ដើម្បីធានាសុវត្ថិភាពមូលដ្ឋាន។ តួនាទីសំខាន់របស់ពួកគេរួមមាន ការតាមដានសកម្មភាពគួរឱ្យសង្ស័យ និងការពារការជ្រៀតជ្រែក។ នៅក្នុងកិច្ចសហការដើម្បីសុវត្ថិភាពសហគមន៍ ការតាមដានសកម្មភាពគួរឱ្យសង្ស័យ គឺជាតួនាទីដ៏សំខាន់របស់ក្រុមឃ្លាំមើល។ មិនថាជា ជនចម្លែកគួរឱ្យសង្ស័យ ដែលមិនធ្លាប់ឃើញមុខ ឬ សកម្មភាពប្លែកៗដែលកើតឡើងក្នុងភូមិ ឬតំបន់របស់ពួកគេនោះទេ ក្រុមឃ្លាំមើលនឹងរាយការណ៍ទៅប៉ូលិសជាបន្ទាន់។ ការរាយការណ៍ទាន់ពេលវេលានេះមានសារៈសំខាន់ណាស់ ពីព្រោះវាធ្វើឲ្យប៉ូលិស ទទួលបានព័ត៌មានលឿន អំពីឧប្បត្តិហេតុដែលអាចកើតមានឡើង។ តាមរយៈព័ត៌មាននេះ ប៉ូលិសអាចចាត់វិធានការទាន់ពេលវេលា ដើម្បីស៊ើបអង្កេត ទប់ស្កាត់បទល្មើស ឬចាប់ខ្លួនជនសង្ស័យ មុនពេលពួកគេអាចបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។ នេះបង្ហាញពីប្រសិទ្ធភាពនៃភាពជាដៃគូរវាងសហគមន៍ និងប៉ូលិសក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ក្រៅពីការរាយការណ៍សកម្មភាពគួរឱ្យសង្ស័យ ក្រុមឃ្លាំមើលសហគមន៍ក៏មានតួនាទីយ៉ាងសំខាន់ក្នុងការ ការពារការជ្រៀតជ្រែកពីជនខិលខូច ឬបទល្មើសតូចតាចបានទាន់ពេលវេលា មុនពេលប៉ូលិសទៅដល់។ នេះបង្ហាញពីតម្លៃដ៏ធំធេងនៃវត្តមានរបស់ពួកគេនៅក្នុងមូលដ្ឋាន។ ឧទាហរណ៍ ពួកគេអាច ធ្វើការព្រមាន ទៅកាន់ជនសង្ស័យដែលកំពុងព្យាយាមប្រព្រឹត្តបទល្មើស ឬ ឃ្លាំមើល សកម្មភាពរបស់ពួកគេរហូតទាល់តែប៉ូលិសមកដល់កន្លែងកើតហេតុ។ សកម្មភាពទាំងនេះ គឺជាការការពារបឋមដ៏សំខាន់ ដែលអាចទប់ស្កាត់ការខូចខាតធ្ងន់ធ្ងរ ឬការបាត់បង់ទ្រព្យសម្បត្តិបានទាន់ពេលវេលា។ ការមានក្រុមឃ្លាំមើលសហគមន៍បែបនេះ ជួយបង្កើនសុវត្ថិភាពនៅក្នុងភូមិ ឬតំបន់ស្នាក់នៅយ៉ាងខ្លាំង។ ពួកគេដើរតួជាកម្លាំងជំនួយដ៏សំខាន់ ដែលជួយផ្តល់ព័ត៌មានដល់ប៉ូលិស និងជាអ្នកប្រតិកម្មដំបូងចំពោះបញ្ហាសន្តិសុខតូចៗក្នុងមូលដ្ឋាន។ ជាទូទៅ មេភូមិ និងមនុស្សចាស់ ត្រូវបានគេមើលឃើញថាជាអ្នកដឹកនាំ និង ជាអ្នកសម្របសម្រួលក្រុមស្ម័គ្រចិត្ត ទាំងនេះ។ ដោយសារពួកគេមានបទពិសោធន៍ ភាពជាអ្នកដឹកនាំ និងការគោរពពីសហគមន៍ ពួកគេអាចរៀបចំ និងដឹកនាំសមាជិកក្រុមបានយ៉ាងល្អប្រសើរ។ ការចូលរួមរបស់មេភូមិ និងមនុស្សចាស់ក៏ជួយធានាថា កិច្ចការរបស់ក្រុមគឺស្របតាមតម្លៃ និងប្រពៃណីរបស់សហគមន៍ផងដែរ។ ការបង្កើត និងដំណើរការ ក្រុមឃ្លាំមើលសហគមន៍ និងកម្មវិធីគាំទ្រដោយស្ម័គ្រចិត្តផ្សេងទៀត ផ្តល់នូវផលប្រយោជន៍ជាច្រើនដែលលើសពីការបង្កើនសន្តិសុខផ្ទាល់។ គំនិតផ្តួចផ្តើមទាំងនេះពិតជាមានឥទ្ធិពលវិជ្ជមានទៅលើទំនាក់ទំនងរវាងប៉ូលិស និងប្រជាពលរដ្ឋ ក៏ដូចជាលើបរិយាកាសសង្គមទាំងមូល។ ក្រុមឃ្លាំមើលសហគមន៍ផ្តល់អត្ថប្រយោជន៍ដ៏សំខាន់ពីរយ៉ាងដល់មូលដ្ឋាន ការបង្កើនសុវត្ថិភាពជាក់ស្តែង និងការលើកកម្ពស់អារម្មណ៍សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ការមានក្រុមឃ្លាំមើលសហគមន៍ជួយ បង្កើនសុវត្ថិភាពជាក់ស្តែង ដោយកាត់បន្ថយឱកាសសម្រាប់បទល្មើសតូចៗ និងសកម្មភាពគួរឱ្យសង្ស័យ។ វត្តមានរបស់ប្រជាពលរដ្ឋដែលយកចិត្តទុកដាក់ និងត្រៀមខ្លួនរាយការណ៍អំពីភាពមិនប្រក្រតី ដើរតួជាការទប់ស្កាត់យ៉ាងសំខាន់។ ជនខិលខូចទំនងជាមិនហ៊ានប្រព្រឹត្តបទល្មើសនៅក្នុងតំបន់ដែលមានការឃ្លាំមើលយ៉ាងសកម្មនោះទេ។ នៅពេលដែលពួកគេដឹងថា មានភ្នែកជាច្រើនកំពុងឃ្លាំមើល និងមានអ្នកជិតខាងត្រៀមជួយនៅពេលមានអាសន្ន ពួកគេនឹងមានអារម្មណ៍ស្ងប់ចិត្ត និងមានទំនុកចិត្តក្នុងការរស់នៅ និងប្រកបរបរ។ អារម្មណ៍សុវត្ថិភាពនេះមានសារៈសំខាន់ណាស់សម្រាប់សុខុមាលភាពផ្លូវចិត្ត និងសង្គមរបស់សហគមន៍។ ប្រយោជន៍ដ៏សំខាន់មួយនៃការចូលរួមរបស់សហគមន៍គឺការជួយ បង្កើតទំនុកចិត្តរវាងប៉ូលិស និងប្រជាពលរដ្ឋ។ ទំនាក់ទំនងដ៏រឹងមាំនេះគឺចាំបាច់សម្រាប់សន្តិសុខសង្គមប្រកបដោយនិរន្តរភាព។ នៅពេលដែលប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ ពួកគេនឹងយល់កាន់តែច្បាស់ពីការងារ លទ្ធភាព និងបញ្ហាប្រឈមរបស់ប៉ូលិស។ ម្យ៉ាងវិញទៀត ប៉ូលិសក៏អាចទទួលបានព័ត៌មានជាក់ស្តែង និងការគាំទ្រដ៏មានតម្លៃពីសហគមន៍ផងដែរ។ ព័ត៌មាននេះមានសារៈសំខាន់សម្រាប់ការទប់ស្កាត់ និងដោះស្រាយបទល្មើស ហើយការគាំទ្រពីសហគមន៍ ការជួយសម្រួលដល់ការអនុវត្តភារកិច្ចរបស់ពួកគេ។ ភាពជាដៃគូដ៏រឹងមាំនេះ បំបាត់គម្លាតនៃការយល់ច្រឡំ និងភាពមិនទុកចិត្ត ដែលអាចកើតមានឡើងពីមុនមក ដោយកសាងនូវមូលដ្ឋានគ្រឹះនៃកិច្ចសហការដើម្បីសហគមន៍មួយដែលកាន់តែមានសុវត្ថិភាព និងសុខដុមរមនា។ ការចូលរួមក្នុងគម្រោងឃ្លាំមើលសហគមន៍មិនត្រឹមតែជួយបង្កើនសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងជំរុញឲ្យមាន ស្មារតីសហគមន៍ និងការទទួលខុសត្រូវរួម យ៉ាងខ្លាំងក្លាផងដែរ។ តាមរយៈការចូលរួមផ្ទាល់ បានធ្វើឲ្យប្រជាពលរដ្ឋលែងមានអារម្មណ៍ថា សន្តិសុខជាកិច្ចការរបស់ប៉ូលិសតែម្នាក់ឯងទៀតហើយ។ ផ្ទុយទៅវិញ ពួកគេយល់ថាវាជាកាតព្វកិច្ចដែលពួកគេគ្រប់រូបត្រូវតែចូលរួម។ ការផ្លាស់ប្តូរផ្នត់គំនិតនេះមានសារៈសំខាន់ណាស់ ព្រោះវាបង្កើតអារម្មណ៍ម្ចាស់ការ និងការប្តេជ្ញាចិត្តរួមគ្នា។ នៅពេលដែលប្រជាពលរដ្ឋ ធ្វើការរួមគ្នាដើម្បីគោលដៅរួម នោះវានឹងបង្កើនសាមគ្គីភាព និងចំណងមិត្តភាពក្នុងសហគមន៍។ ទំនាក់ទំនងល្អប្រសើរនេះនាំទៅរក បរិយាកាសរស់នៅកាន់តែមានសុវត្ថិភាព និងសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។